បច្ចុប្បន្ន ប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស រួមទាំងយុវជនខ្មែរផងដែរ។ ជាមួយនឹងចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក ឥទ្ធិពលរបស់វាទៅលើអាកប្បកិរិយា និងតម្លៃរបស់យុវជនគឺវាមានលក្ខណៈទូលំទូលាយ ទាំងវិជ្ជមាន និងអវិជ្ជមាន។ បណ្ដាញសង្គមក្នុងសង្គមខ្មែរ បានជួយច្រើនយ៉ាងជាពិសេសអ្នករកស៊ី មានអាជីវកម្ម ប៉ុន្តែក៏មានផលប៉ះពាល់ជាច្រើនផងដែរ។ ជាក់ស្ដែងបណ្តាញសង្គមពិតជាមានឥទ្ធិពលខ្លាំងណាស់ជាពិសេសកុមារ ពិតជាជះផលអវិជ្ជមានជាខ្លាំងប្រសិនបើពួកគេប្រើប្រាស់វាក្នុងន័យមិនល្អ។ ចំពោះឥទ្ធិពលវិជ្ជមាន ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់យុវជនខ្មែរ។ យុវជនទទួលបានព័ត៌មាន និងចំណេះដឹងកាន់តែទូលំទូលាយ ដែលអាចឲ្យយុវជនចូលរួមពិភាក្សាអំពីបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ចរួមទាំងបញ្ហាផ្សេងៗ។ ពួកគេអាចទទួលបានព័ត៌មានថ្មីៗពីជុំវិញពិភពលោកបានយ៉ាងរហ័ស និងងាយស្រួល ដែលជួយពង្រីកចំណេះដឹង និងការយល់ដឹងរបស់ពួកគេ។ ឧទាហរណ៍ ពួកគេអាចតាមដានព័ត៌មានពីអង្គការអន្តរជាតិ ឬស្ថាប័នក្នុងស្រុក ហើយចូលរួមផ្តល់មតិយោបល់លើប្រធានបទផ្សេងៗ ដែលធ្វើឱ្យពួកគេក្លាយជាពលរដ្ឋសកម្ម ។ ម្យ៉ាងទៀតវេទិកាទាំងនេះផ្តល់ឱកាសឱ្យយុវជនរៀនសូត្រពីវគ្គបណ្តុះបណ្តាលអនឡាញ ភាសាបរទេស ឬជំនាញផ្សេងៗទៀត ដែលអាចជួយដល់ការសិក្សា និងអាជីពរបស់ពួកគេ។ ជាពិសេសយុវជនជាច្រើនប្រើប្រាស់ យូធូប ដើម្បីរៀនពីរបៀបធ្វើម្ហូប ជួសជុលរបស់របរ ឬបង្កើតមាតិកាឌីជីថល ដែលជួយពួកគេឲ្យមានជំនាញថ្មីៗសម្រាប់អនាគត។ វាជួយពង្រីកទំនាក់ទំនងសង្គម ដែលយុវជនអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងបង្កើតមិត្តថ្មីៗកាន់តែងាយស្រួល។ លើសពីនេះពួកគេអាចបញ្ចេញមតិ បង្ហាញគំនិត និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលជួយឱ្យពួកគេមានអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍។ ជាក់ស្ដែងពួកគេអាចបង្កើតក្រុមពិភាក្សាលើ ហ្វេសប៊ុក ដើម្បីចែករំលែកចំណាប់អារម្មណ៍លើវិស័យសិល្បៈ កីឡា ឬការងារស្ម័គ្រចិត្តជាដើម។ យុវជនខ្មែរងាយនឹងទទួលបានព័ត៌មាន ការសិក្សាបានច្រើន ថែមទាំងជួយឲ្យពួកគេកាន់តែក្លាហានក្នុងការបញ្ចេញមតិទៅកាន់អ្នកដទៃ។ បណ្ដាញសង្គមបានលើកកម្ពស់វប្បធម៌ជាតិដោយយុវជនអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ប្រពៃណី សិល្បៈ ដែលខ្មែរមាន។ ពួកគេបង្កើតមាតិកាជាវីដេអូ រូបភាព ឬអត្ថបទអំពីទម្រង់របាំបុរាណ ប្រាសាទបុរាណ ម្ហូបអាហារខ្មែរ ឬពិធីបុណ្យប្រពៃណី។ នេះមិនត្រឹមតែជួយឱ្យជនបរទេសស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ទេ ថែមទាំងជួយពង្រឹង តម្លៃជាតិនិយម និងមោទកភាពរបស់យុវជនលើអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។ ម្យ៉ាងទៀតក្រៅពីវប្បធម៌ យើងក៏មានតំបន់ទេសចរណ៍ជាច្រើនដែលមានទេសភាពស្អាត ជាពិសេសគឺសម្បត្តិជាតិដូចជាប្រាសាទអង្គរវត្តជាដើម។ ជាវេទិកាសម្រាប់បង្ហាញភាពច្នៃប្រឌិតរបស់យុវជនជាច្រើន ដោយបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការបញ្ចេញទេពកោសល្យ សមត្ថភាពច្នៃប្រឌិតទៅកាន់ពិភពលោក។ ក្រៅពីនេះប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាទីផ្សារដ៏មានសក្តានុពល ដែលធ្វើឲ្យ អាជីវកម្មអនឡាញខ្នាតតូច រីកចម្រើនយ៉ាងឆាប់រហ័ស។ លើសពីនេះពួកគេអាចចាប់ផ្តើមលក់ផលិតផលឬសេវាកម្មតាមរយៈការផ្សាយផ្ទាល់ ឬការផ្សព្វផ្សាយនៅលើបណ្តាញសង្គមដោយមិនចាំបាច់មានដើមទុនច្រើន។ វាផ្តល់ឱកាសឱ្យយុវជនក្លាយជា សហគ្រិនវ័យក្មេង និងបង្កើតប្រាក់ចំណូលដោយខ្លួនឯង។ ម្យ៉ាងប្រព័ន្ធផ្សព្វផ្សាយបានក្លាយជាឧបករណ៍ក្នុងការរៀបចំយុទ្ធនាការសង្គមការប្រមូលផ្តុំគ្នាដើម្បីជួយដល់ជនរងគ្រោះឬការផ្សព្វផ្សាយពីបញ្ហាបរិស្ថានជាដើម។ យុវជនអាចចូលរួមក្នុងការរៃអង្គាសថវិកា ឬផ្សព្វផ្សាយព័ត៌មានអំពីករណីចាំបាច់នានា ដែលបង្ហាញពី ស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់ពួកគេចំពោះសង្គម។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់គុណសម្បត្តិជាច្រើនក៏ដោយ ឥទ្ធិពលអវិជ្ជមានរបស់វាក៏មានភាពគួរឲ្យព្រួយបារម្ភផងដែរ។ វាអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយា និងតម្លៃរបស់យុវជនខ្មែរយ៉ាងច្រើន។ បណ្តាញសង្គមនាំឲ្យមានបញ្ហា ព័ត៌មានមិនពិត និង ការឃោសនា បានក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមខ្មែរ។ ជាហេតុនាំឲ្យយុវជនអាចងាយរងគ្រោះដោយសារព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលអាក្រក់ដល់ការគិត និងការសម្រេចចិត្តរបស់ពួកគេ។ ការ ជឿតាមគ្នា ឬចែកចាយបន្តដោយមិនបានត្រួតពិនិត្យ ព័ត៌មាន គឺជាបញ្ហាប្រឈមធំ។ វាជះឥទ្ធិពលដល់បញ្ហាសុខភាពផ្លូវចិត្ត ការប្រៀបធៀបខ្លួនឯងទៅនឹង ជីវិតរបស់អ្នកដទៃនៅលើបណ្តាញសង្គម អាចបង្កឲ្យមានជំងឺបាក់ទឹកចិត្ត និងការបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ម្យ៉ាងទៀតយុវជនអាចមានអារម្មណ៍ថាខ្លួនឯងមិនគ្រប់គ្រាន់ ឬមិនសូវល្អដូចអ្នកដទៃ ដែលនាំឲ្យមានសម្ពាធផ្លូវចិត្ត។ ថែមទាំងងាយប្រឈមនឹងមាតិកាមិនសមរម្យ និងគ្រោះថ្នាក់ ជាពិសេសកុមារ និងយុវជនអាចប្រឈមនឹងមាតិកាដែលមិនសមរម្យដូចជារូបភាពអាសអាភាសអំពើហិង្សា។ លើសពីនេះ ការ បៀតបៀនតាមអ៊ីនធឺណិត ការបោកប្រាស់តាមអនឡាញ និងការជួញដូរមនុស្ស ក៏ជាបញ្ហាធ្ងន់ធ្ងរដែលយុវជនអាចជួបប្រទះផងដែរ។ ការប៉ះពាល់ដល់តម្លៃប្រពៃណី និងសីលធម៌សង្គម តាមរយះការទទួលយកឥទ្ធិពលពី វប្បធម៌បរទេសអាចនាំឲ្យមានការបាត់បង់តម្លៃសីលធម៌ អត្តសញ្ញាណជាតិ និងតម្លៃនៃប្រពៃណីខ្មែរ។ ក្រៅពីនេះការចំណាយពេលច្រើនលើបណ្តាញសង្គមអាចនាំឲ្យមាន ការញៀន ដែលបណ្តាលឲ្យយុវជនបាត់បង់ការផ្តោតអារម្មណ៍លើការសិក្សា ការងារ គេងមិនលក់គ្រប់គ្រាន់ ។ ជាពិសេស បាត់បង់ឱកាសក្នុងការអភិវឌ្ឍ ពង្រឹងទំនាក់ទំនងសង្គមក្នុងជីវិតពិត ព្រមទាំងធ្វើឲ្យពួកគេខ្លាចក្នុងការចេញខាងក្រៅផ្ទះ។ ចំពោះដំណោះស្រាយ និងការណែនាំ ដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។ ដើម្បីទប់ស្កាត់ឥទ្ធិពលអវិជ្ជមាន និងលើកកម្ពស់ឥទ្ធិពលវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម ចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សម្រាប់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែមានការ ពង្រឹងបទប្បញ្ញត្តិឲ្យបានម៉ឺងម៉ាត់ លើខ្លឹមសារមិនសមរម្យនិងព័ត៌មានក្លែងក្លាយ។ នេះរួមបញ្ចូលទាំងការបង្កើតច្បាប់ច្បាស់លាស់ការអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនិងការសហការជាមួយក្រុមហ៊ុនបណ្តាញសង្គមដើម្បីលុបបំបាត់មាតិកាដែលបង្កគ្រោះថ្នាក់។ ម្យ៉ាងទៀតរដ្ឋាភិបាលគួរជំរុញកម្មវិធីអប់រំនៅតាមសាលារៀននិងសហគមន៍អំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងផលប៉ះពាល់របស់វា។ យុទ្ធនាការផ្សព្វផ្សាយជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបង្កើនការយល់ដឹងពីហានិភ័យ និងការការពារខ្លួន។ សម្រាប់ឪពុកម្តាយ និងអាណាព្យាបាល ត្រួតពិនិត្យ និងណែនាំ កូនៗអំពីការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ។ នេះមិនមែនមានន័យថាហាមឃាត់ទាំងស្រុងនោះទេ ប៉ុន្តែជាការណែនាំឲ្យពួកគេយល់ពីផលវិបាក។ លើសពីនេះបង្រៀនកូនៗឲ្យចេះ វាយតម្លៃព័ត៌មាន និងមាតិកា ដែលពួកគេមើលឃើញ មុននឹងជឿ ឬចែកចាយបន្ត។ គួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ការប្រើប្រាស់បណ្តាញសង្គមដើម្បីធានាថាពួកគេមានពេលគ្រប់គ្រាន់សម្រាប់សកម្មភាពផ្សេងៗ។ សម្រាប់ប្រជាជនទូទៅ ការអភិវឌ្ឍការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយជាពិសេសយុវជនត្រូវរៀនពីរបៀបវាយតម្លៃប្រភពព័ត៌មាន និងស្វែងយល់ពីរបៀបដែលព័ត៌មានត្រូវបានបង្កើតនិងចែកចាយ។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ ការពារព័ត៌មានផ្ទាល់ខ្លួន កុំចែករំលែក ឬរូបភាពរសើបនៅលើបណ្តាញសង្គមដោយងាយស្រួល។ ត្រូវព្យាយាម ផ្តោតលើខ្លឹមសារវិជ្ជមាន ដែលផ្តល់ចំណេះដឹង បំផុសគំនិត លើកកម្ពស់តម្លៃល្អ និងជួយអភិវឌ្ឍខ្លួន។ ម្យ៉ាងត្រូវរក្សាតុល្យភាពក្នុងការប្រើប្រាស់បណ្តាញសង្គម ជៀសវៀងការប្រើប្រាប់បណ្តាញសង្គមជ្រុលហួសហេតុ។ បង្កើនសកម្មភាពក្នុងជីវិតពិតដូចជា ការសិក្សា កីឡា ចំណាយពេលជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ឬចូលរួមសកម្មភាពសង្គមនានា។ សរុបមកប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាកម្លាំងដ៏សំខាន់ដែលកំពុងផ្លាស់ប្តូរសង្គមខ្មែរ។ ការទទួលស្គាល់ទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា គឺជាជំហានដំបូងដើម្បីអាចទាញយកផលប្រយោជន៍ជាអតិបរមា និងកាត់បន្ថយហានិភ័យនានា។ ជាពិសេសការរួមបញ្ចូលគ្នារវាងការអប់រំ ការយល់ដឹង និងបទប្បញ្ញត្តិត្រឹមត្រូវ នឹងជួយឲ្យសង្គមខ្មែរអាចរីកចម្រើនទៅមុខប្រកបដោយចីរភាព ។ ព្រមទាំងឲ្យយុវជនខ្មែររក្សាបាននូវអត្តសញ្ញាណវប្បធម៌ដ៏ល្អផូរផង់របស់ខ្លួន។